ប្រហុក គឺជាគ្រឿងផ្សំដ៏សំខាន់ និងមានប្រជាប្រិយភាពបំផុតក្នុងម្ហូបអាហារខ្មែរ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា "ឈីសខ្មែរ"។ ការវេចខ្ចប់បែបនេះធ្វើឱ្យប្រហុកអាចរក្សាទុកបានយូរ និងងាយស្រួលដឹកជញ្ជូន។ លើសពីនេះទៅទៀត ប្រហុកដែលត្រូវបានវេចខ្ចប់បិទជិត បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ នៅក្នុងនោះក៏មាន ប្រហុកសាច់ ផងដែរ ដែលជាប្រភេទប្រហុកដែលគេធ្វើពីត្រីបុកម៉ដ្ឋ ហើយមានសភាពខាប់ល្អ។ ប្រហុកប្រភេទនេះត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់ ឆាបន្លែ ឬ ធ្វើប្រហុកខ្ទិះ ដែលជាមុខម្ហូបដ៏ពេញនិយម។ ពេលខ្លះគេក៏យកប្រហុកសាច់ទៅធ្វើជា អន្លក់ សម្រាប់ជ្រលក់បន្លែស្រស់ៗផងដែរ។ ចំណែកឯ ប្រហុកទឹក វិញ មានលក្ខណៈរាវជាង ហើយមានរសជាតិប្រៃល្មម។ ប្រហុកប្រភេទនេះ គេនិយមប្រើសម្រាប់ ធ្វើទឹកគ្រឿង ដែលជាម្ហូបដ៏ល្បីល្បាញរបស់ខ្មែរ ហើយជួនកាលក៏ប្រើសម្រាប់ធ្វើសម្លម្ជូរផងដែរ។ មួយវិញទៀត គឺ ប្រហុកចិញ្ច្រាំ ដែលមានសាច់ត្រីចិញ្ច្រាំចូលគ្នា។ គេប្រើប្រហុកប្រភេទនេះសម្រាប់ បុកជាមួយគ្រឿងទេស ដើម្បីធ្វើជាទឹកជ្រលក់សម្រាប់អន្លក់ ឬបន្លែស្រស់។ ការវេចខ្ចប់ប្រហុកបិទជិតបានធ្វើឱ្យការដឹកជញ្ជូនមានភាពងាយស្រួល ដែលអាចឱ្យអ្នកទេសចរណ៍អាចយកវាទៅផ្ទះបានដោយមិនបារម្ភពីក្លិន។ ប្រហុក ជាគ្រឿងផ្សំដ៏សំខាន់ក្នុងម្ហូបអាហារខ្មែរ ហើយវាមានគុណសម្បត្តិលេចធ្លោជាច្រើនដែលធ្វើឱ្យវានៅតែរក្សាបានប្រជាប្រិយភាពតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ទីមួយ គឺ រសជាតិឆ្ងាញ់ប្លែក ដោយប្រហុកមានរសជាតិប្រៃល្មម និងមានក្លិនឈ្ងុយដែលធ្វើឱ្យម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកពីគេ។ ទីពីរ គឺ ការរក្សាទុកបានយូរ ដោយសារតែប្រហុកត្រូវបានគេធ្វើដោយប្រើអំបិលច្រើន វាអាចរក្សាទុកបានរាប់ខែ ឬរាប់ឆ្នាំ ហើយគុណភាពរបស់វាមិនងាយខូចនោះទេ។។ នេះបានធ្វើឱ្យប្រហុកក្លាយជាអាហារបម្រុងដ៏ល្អសម្រាប់គ្រួសារខ្មែរ។ ទីបី ប្រហុកជាប្រភពនៃ ប្រូតេអ៊ីនខ្ពស់ ដែលជួយបំប៉នសុខភាព និងផ្តល់កម្លាំងកាយ។ ទីបួន ការវេចខ្ចប់ប្រហុកបិទជិតយ៉ាងល្អ គឺ ងាយស្រួលដឹកជញ្ជូន ហើយមិនមានបញ្ហាក្លិនឡើយ។ ដូច្នេះហើយ វាស័ក្តិសមបំផុតសម្រាប់អ្នកទេសចរណ៍ដែលចង់ទិញទៅជាកាដូ ឬយកទៅប្រទេសរបស់ពួកគេដោយមិនបារម្ភពីបញ្ហាណាមួយ។ ប្រហុក មិនត្រឹមតែជាគ្រឿងផ្សំដ៏សំខាន់ក្នុងម្ហូបអាហារខ្មែរប៉ុណ្ណោះទេ តែវាក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ច និងថែរក្សាវប្បធម៌ជាតិផងដែរ។ ក្នុងផ្នែកសេដ្ឋកិច្ច ឧស្សាហកម្មផលិតប្រហុកបានរួមចំណែកយ៉ាងសំខាន់ក្នុងការ បង្កើតការងារ ដល់អ្នកនេសាទ និងអ្នកផលិតជាច្រើននៅតាមសហគមន៍នៅតាមដងទន្លេសាប។ ប្រាក់ចំណូលដែលបានមកពីការលក់ប្រហុកបានជួយ លើកកម្ពស់ជីវភាព គ្រួសាររបស់ពួកគេ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ លើសពីនេះ ការវេចខ្ចប់ប្រហុកបិទជិតបានធ្វើឱ្យវាក្លាយជាផលិតផលដែលអាច នាំចេញ ទៅកាន់ទីផ្សារអន្តរជាតិបាន ដែលបានរួមចំណែកដល់ចំណូលពីការនាំចេញរបស់ប្រទេស។ ក្នុងផ្នែកវប្បធម៌វិញ ប្រហុកគឺជាផ្នែកមួយនៃ អត្តសញ្ញាណជាតិ របស់ខ្មែរ ហើយតំណាងឱ្យរបៀបរស់នៅ និងម្ហូបអាហាររបស់ប្រជាជនខ្មែរ។ ដំណើរការផលិតប្រហុកគឺជា ប្រពៃណីដ៏ចំណាស់ ដែលត្រូវបានបន្សល់ទុកពីដូនតា ដែលជួយរក្សាកេរដំណែលនេះកុំឱ្យបាត់បង់។ វាក៏ជួយឱ្យប្រជាជនខ្មែរគ្រប់ជំនាន់ ស្គាល់និងស្រឡាញ់ម្ហូបអាហារប្រចាំជាតិរបស់ខ្លួនកាន់តែច្បាស់។ ក្រៅពីនេះ ប្រហុកក៏បានរួមចំណែកដល់ ទេសចរណ៍វប្បធម៌ ផងដែរ ដោយសារតែភ្ញៀវទេសចរចង់សាកល្បងម្ហូបអាហារខ្មែរដែលមានប្រហុក ឬទិញប្រហុកទៅជាវត្ថុអនុស្សាវរីយ៍។